ការត្រៀមលក្ខណៈទុកជាមុនសម្រាប់គ្រោះមហន្តរាយគឺជាកត្តាចាំបាច់សម្រាប់គ្រប់គ្រួសារខ្មែរ។ ប្រជាជននៅតាមជនបទតែងតែធ្វើប្រហុក និងផ្អកទុកសម្រាប់បរិភោគនៅរដូវទឹកជំនន់។ យើងគួរត្រៀមអង្ករ និងអាហារក្រៀមទុកឱ្យបានគ្រប់គ្រាន់មុនរដូវវស្សាមកដល់។ ត្រីងៀត និងសាច់ក្រក គឺជាអាហារបម្រុងដ៏សំខាន់ដែលងាយស្រួលរក្សាទុកបានយូរ។ ប្រជាជនបានទិញមី និងត្រីខកំប៉ុងទុកជាច្រើនយួរសម្រាប់គ្រាអាសន្ន។ ការស្តុកទុកអុស និងធ្យូងនៅទីខ្ពស់គឺចាំបាច់ណាស់សម្រាប់ដាំស្លពេលទឹកលិច។ ទឹកស្អាតគឺជាតម្រូវការចម្បងដែលត្រូវត្រៀមទុកក្នុងពាង ឬធុងធំៗ។ យើងត្រូវប្រាកដថាមានអំបិល ស្ករ និងទឹកត្រីគ្រប់គ្រាន់នៅក្នុងផ្ទះបាយ។ គ្រាប់ពូជបន្លែគួរត្រូវបានរក្សាទុកនៅកន្លែងស្ងួតដើម្បីដាំដុះក្រោយទឹកស្រក។ ការធ្វើត្រីឆ្អើរទុកក៏ជាវិធីសាស្ត្រមួយក្នុងការរក្សាស្បៀងអាហារឱ្យបានយូរផងដែរ។ មុនរដូវវស្សាមកដល់ ប្រជាជនតែងតែជួសជុលដំបូលផ្ទះការពារខ្យល់ព្យុះ។ ការសង់ផ្ទះខ្ពស់ផុតពីដីគឺជាប្រពៃណីរបស់ខ្មែរដើម្បីការពារពីទឹកជំនន់។ យើងត្រូវពិនិត្យមើលសសរផ្ទះ និងពង្រឹងឱ្យបានរឹងមាំដើម្បីទប់ទល់នឹងខ្យល់ខ្លាំង។ នៅពេលមានព្យុះ ប្រជាជនតែងបិទបង្អួច និងទ្វារឱ្យជិតដើម្បីសុវត្ថិភាព។ ប្រជាជនខ្លះបានប្រើបាវខ្សាច់ដើម្បីទប់ទឹកកុំឱ្យហូរចូលក្នុងផ្ទះ។ ទូកគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់បំផុតសម្រាប់អ្នករស់នៅតំបន់ទំនាប។ យើងត្រូវជួសជុលទូក និងច្រវាឱ្យរួចរាល់មុនពេលទឹកឡើងមកដល់។ ការកាត់មែកឈើធំៗដែលនៅក្បែរផ្ទះចេញ អាចកាត់បន្ថយគ្រោះថ្នាក់ពេលមានខ្យល់ព្យុះ។ វត្តអារាមតែងតែជាទីជម្រកសុវត្ថិភាពសម្រាប់អ្នកភូមិនៅពេលមានទឹកជំនន់ធ្ងន់ធ្ងរ។ សាលារៀនមួយចំនួនត្រូវបានសាងសង់នៅទីទួលខ្ពស់ដើម្បីអាចប្រើជាកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ប្រជាជនបានដឹកគោក្របីទៅកាន់ទីទួលសុវត្ថិភាពតាំងពីដឹងថាអាកាសធាតុមិនសូវល្អ។ ការត្រៀមចំបើង និងស្មៅស្ងួតសម្រាប់សត្វពាហនៈគឺជារឿងដែលមិនអាចខ្វះបាន។ កសិករត្រូវប្រញាប់ប្រមូលផលស្រូវឱ្យទាន់ពេលវេលាមុនពេលទឹកជំនន់មកដល់។ ទ្រុងមាន់ទាត្រូវបានលើកឱ្យខ្ពស់ដើម្បីការពារកុំឱ្យសត្វលង់ទឹក។ យើងត្រូវចាក់វ៉ាក់សាំងការពារជំងឺដល់សត្វពាហនៈមុនរដូវទឹកជំនន់។ ការបាត់បង់សត្វពាហនៈក្នុងពេលទឹកជំនន់គឺជាការខាតបង់ដ៏ធំសម្រាប់កសិករ។ ប្រជាជនតែងជួយគ្នាទៅវិញទៅមកក្នុងការមើលថែសត្វចិញ្ចឹមនៅទីទួលសុវត្ថិភាព។ ក្រោយទឹកស្រក យើងត្រូវរៀបចំដីដើម្បីធ្វើស្រែប្រាំងដើម្បីស្តារជីវភាពឡើងវិញ។ ការដាំដំណាំដែលធន់នឹងទឹកអាចជួយកាត់បន្ថយហានិភ័យបានខ្លះ។ អ្នកភូមិបានជីកប្រឡាយដើម្បីរំដោះទឹកចេញពីស្រែនៅពេលភ្លៀងធ្លាក់ខ្លាំង។ គ្រប់គ្នាគួរមានពិល ដែលប្រើថ្មទុកសម្រាប់ពេលដាច់ភ្លើង។ យើងត្រូវច្រកឯកសារសំខាន់ៗដូចជាសៀវភៅគ្រួសារក្នុងថង់ប្លាស្ទិកកុំឱ្យសើមទឹក។ ថ្នាំពេទ្យសាមញ្ញដូចជាថ្នាំកាត់បន្ថយកំដៅ និងថ្នាំរាករូសត្រូវតែមានជាប់ខ្លួន។ ចាស់ៗតែងដាស់តឿនកូនចៅឱ្យប្រយ័ត្នសត្វអាសិរពិសដូចជាពស់ និងក្អែបនៅពេលទឹកឡើង។ ការបរិភោគទឹកឆ្អិនគឺជាវិធីដ៏ល្អបំផុតដើម្បីការពារជំងឺរាករូសក្នុងរដូវទឹកជំនន់។ យើងមិនត្រូវប៉ះពាល់ឧបករណ៍អគ្គិសនីនៅពេលដៃសើម ឬកំពុងឈរក្នុងទឹកឡើយ។ មុងគឺជាសម្ភារចាំបាច់ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់។ កុមារតូចៗមិនគួរត្រូវបានអនុញ្ញាតឱ្យលេងទឹកដោយគ្មានការមើលថែពីមនុស្សធំទេ។ ការលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់អាចជួយការពារជំងឺឆ្លងផ្សេងៗ។ យើងគួរមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបន្ទាន់នៅពេលមានគ្រោះថ្នាក់។ ពាងទឹកធំៗនៅតាមផ្ទះនីមួយៗបង្ហាញពីការត្រៀមខ្លួនទប់ទល់នឹងការខ្វះទឹក។ ការសន្សំសំចៃទឹកគឺជាទម្លាប់ល្អដែលគួរអនុវត្តជារៀងរាល់ថ្ងៃ។ ពិធីដង្ហែអ្នកតា ឬបន់ស្រន់សុំទឹកភ្លៀង គឺជាជំនឿបុរាណនៅពេលមានគ្រោះរាំងស្ងួត។ ការដាំដើមឈើជួយរក្សាសំណើមដី និងកាត់បន្ថយផលប៉ះពាល់នៃកំដៅ។ កសិករខ្លះប្តូរទៅដាំដំណាំដែលត្រូវការទឹកតិចនៅរដូវរាំងស្ងួត។ ប្រព័ន្ធធារាសាស្ត្រមានសារៈសំខាន់ណាស់ក្នុងការចែកចាយទឹកទៅកាន់វាលស្រែ។ នៅរដូវប្រាំង ប្រជាជនតែងជីកស្រះដើម្បីរក្សាទឹកទុកប្រើប្រាស់។ ការប្រើប្រាស់ទឹកភ្លៀងដើម្បីបោកគក់អាចជួយសន្សំទឹកស្អាតបានច្រើន។ អាងទឹកសហគមន៍ត្រូវបានប្រើប្រាស់រួមគ្នាដោយប្រជាជនក្នុងភូមិ។ ការគ្របដីដោយចំបើងអាចជួយរក្សាសំណើមដល់ដំណាំបានយូរ។ ការសាមគ្គីគ្នាក្នុងសហគមន៍គឺជាកម្លាំងដ៏សំខាន់ក្នុងការឆ្លងកាត់គ្រោះមហន្តរាយ។ យុវជនក្នុងភូមិបានស្ម័គ្រចិត្តជួយជម្លៀសចាស់ជរា និងកុមារទៅកន្លែងមានសុវត្ថិភាពនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ ព្រះសង្ឃតែងតែបរិច្ចាគចង្ហាន់ និងទីកន្លែងសម្រាប់ជនរងគ្រោះ។ ការចែករំលែកព័ត៌មានអំពីស្ថានភាពទឹកជំនន់គឺជារឿងសំខាន់សម្រាប់អ្នកភូមិ។ អាជ្ញាធរមូលដ្ឋានបានចុះណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ វិទ្យុជាតិគឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។ ការជួយគ្នាសាងសង់ផ្ទះឡើងវិញក្រោយទឹកស្រកបង្ហាញពីទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ។ កាកបាទក្រហមកម្ពុជាតែងតែនាំយកជំនួយទៅចែកជូនជនរងគ្រោះទាន់ពេលវេលា។ សាលាឃុំត្រូវបានរៀបចំជាទីបញ្ជាការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ។ ការបង្រៀនក្មេងៗឱ្យចេះហែលទឹកគឺជាជំនាញជីវិតដ៏ចាំបាច់មួយ។ ចាស់ទុំតែងសង្កេតមើលហ្វូងស្រមោចរើពងដើម្បីទាយថាភ្លៀងនឹងធ្លាក់ខ្លាំងឬអត់។ ការមើលពណ៌មេឃពេលល្ងាចអាចឱ្យអ្នកនេសាទដឹងពីស្ថានភាពខ្យល់ព្យុះ។ ការគោរពអ្នកតាម្ចាស់ទឹកម្ចាស់ដីគឺជាផ្នែកមួយនៃការស្វែងរកសេចក្តីសុខផ្លូវចិត្តពេលមានគ្រោះមហន្តរាយផ្សេងៗ។ សំឡេងសត្វកង្កែបហ៊ីងយំក៏ជាសញ្ញាប្រាប់ពីការមកដល់នៃរដូវវស្សាដែរ។ ចំណេះដឹងតៗគ្នាពីដូនតាបានជួយឱ្យកូនចៅចេះរស់នៅជាមួយធម្មជាតិ។ ធម្មជាតិអាចផ្តល់ផលផង និងអាចបង្កគ្រោះថ្នាក់ផង ប្រសិនបើយើងមិនចេះការពារ។ ការរៀនរស់ជាមួយទឹកជំនន់គឺជាផ្នែកមួយនៃវប្បធម៌រស់នៅរបស់ប្រជាជនកម្ពុជា។